ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា បានធ្វើឱ្យតម្រូវការកម្លាំងពលកម្មជំនាញលើវិស័យអគ្គិសនី និងមេកានិកមានការកើនឡើងគួរឱ្យកត់សម្គាល់។ វគ្គសិក្សាទាំងពីរនេះមានសារៈសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលយុវជនឱ្យមានសមត្ថភាព និងចំណេះដឹងជាក់ស្តែង ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់។ វគ្គសិក្សាជំនាញអគ្គិសនីផ្តោតលើការសិក្សាអំពីទ្រឹស្តី និងការអនុវត្តជាក់ស្តែងទាក់ទងនឹងប្រព័ន្ធអគ្គិសនីទាំងមូល។ សិស្សនឹងរៀនអំពីគោលការណ៍គ្រឹះនៃចរន្តអគ្គិសនី ចរន្តផ្ទាល់ និងចរន្តឆ្លាស់ វ៉ុល ភាពធន់ និងថាមពលអគ្គិសនី។ ពួកគេនឹងរៀនពីរបៀបគណនា និងវិភាគសៀគ្វីអគ្គិសនីមូលដ្ឋានដោយប្រើរូបមន្ត និងច្បាប់សំខាន់ៗដូចជា ច្បាប់អូម និងច្បាប់គឺឆហ្វ ។ នៅក្នុងខ្លឹមសារមេរៀន ក៏មានបង្រៀនអំពីការតំឡើង និងថែទាំបណ្តាញអគ្គិសនីក្នុងអគារលំនៅឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្ម។ នេះរួមបញ្ចូលទាំងការតំឡើងខ្សែភ្លើង កុងតាក់ ប្លង់អគ្គិសនី និងប្រព័ន្ធការពារសុវត្ថិភាព។ សិស្សនឹងរៀនពីរបៀបអានប្លង់អគ្គិសនី និងរៀបចំប្លង់សម្រាប់អគារជាក់ស្តែង។ សម្រាប់គ្រឿងបរិក្ខារ និងគ្រឿងយន្តអគ្គិសនីវិញ គេសិក្សាពីរបៀបដំណើរការ ជួសជុល និងថែទាំម៉ូទ័រអគ្គិសនី ម៉ាស៊ីនភ្លើង ត្រង់ស្វូ និងឧបករណ៍បញ្ជាផ្សេងៗ។ សិស្សនឹងយល់ពីរបៀបដែលម៉ូទ័រដំណើរការ របៀបតំឡើង និងតេស្តម៉ាស៊ីនភ្លើង និងរបៀបថែទាំត្រង់ស្វូឱ្យមានប្រសិទ្ធភាព។ រីឯខ្លឹមសារមេរៀនអេឡិចត្រូនិចវិញ គេក៏រៀនអំពីសៀគ្វីអេឡិចត្រូនិចមូលដ្ឋាន ឧបករណ៍អេឡិចត្រូនិចដូចជា ឌីយ៉ូត ត្រង់ស៊ីស្ទ័រ និងការប្រើប្រាស់បន្ទះសៀគ្វី។ ការសិក្សានេះក៏ជួយឱ្យសិស្សអាចជួសជុលឧបករណ៍អេឡិចត្រូនិចទំនើបៗបាន។ នៅក្នុងខ្លឹមសារមេរៀនការសិក្សាពីវិធានការសុវត្ថិភាពគឺចាំបាច់ណាស់ នៅពេលធ្វើការជាមួយអគ្គិសនី ដើម្បីការពារគ្រោះថ្នាក់។ សិស្សនឹងរៀនពីរបៀបប្រើប្រាស់ឧបករណ៍ការពារខ្លួន របៀបរៀបចំទីតាំងធ្វើការប្រកបដោយសុវត្ថិភាព និងរបៀបដោះស្រាយក្នុងករណីមានគ្រោះថ្នាក់។ សម្រាប់់ឪកាសការងារវិញ អាចធ្វើជាអ្នកបច្ចេកទេសអគ្គិសនីធ្វើការនៅក្នុងរោងចក្រ ក្រុមហ៊ុនសំណង់ សណ្ឋាគារ ឬស្ថាប័នរដ្ឋ ដើម្បីតំឡើង ថែទាំ និងជួសជុលប្រព័ន្ធអគ្គិសនី។ គេក៏អាចធ្វើជាជាងជួសជុល ដោយបើកហាងជួសជុលឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះ ឬគ្រឿងបរិក្ខារផ្សេងៗ។ ប្រសិនបើបន្តការសិក្សាដូចជាធ្វើការក្នុងក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា ឬក្រុមហ៊ុនផលិតថាមពលអគ្គិសនី។ ទន្ទឹមនឹងនេះ គេក៏អាចធ្វើជាអ្នកត្រួតពិនិត្យគុណភាពបានដែរ ដោយធ្វើការក្នុងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច ឬបរិក្ខារអគ្គិសនី ដើម្បីធានាគុណភាពផលិតផល។ បើយើងនិយាយអំពីវគ្គសិក្សាជំនាញមេកានិកវិញ វាផ្តល់ចំណេះដឹង និងជំនាញក្នុងការដំឡើង ថែទាំ និងជួសជុលគ្រឿងយន្ត និងឧបករណ៍នានា។ ជាទូទៅ សិស្សនឹងរៀនអំពីគោលការណ៍គ្រឹះនៃយន្តសាស្ត្រ សម្ភារៈវិទ្យា និងការប្រើប្រាស់ឧបករណ៍វាស់ស្ទង់។ ពួកគេនឹងសិក្សាពីប្រភេទលោហៈខុសៗគ្នា របៀបវាស់ស្ទង់ភាពត្រឹមត្រូវ និងរបៀបវិភាគកម្លាំងលើគ្រឿងយន្ត។ នៅក្នុងនោះក៏មាន ការសិក្សាពីរបៀបប្រើប្រាស់ម៉ាស៊ីនកាត់ ម៉ាស៊ីនខួង ម៉ាស៊ីនផ្សារ និងឧបករណ៍ជាងផ្សេងៗផងដែរ។ សិស្សនឹងអនុវត្តការផ្សារលោហៈ ការកាត់ ការបត់ និងការដំឡើងគ្រឿងបន្លាស់ ដោយផ្ទាល់។ នៅក្នុងខ្លឹមសារមេរៀននោះការមានការបង្រៀនអំពី ការថែទាំ និងជួសជុលផងដែរ។ ដោយធ្វើការរៀនពីរបៀបវិនិច្ឆ័យបញ្ហា ជួសជុល និងថែទាំគ្រឿងយន្ត ម៉ាស៊ីនយានយន្ត និងឧបករណ៍ធុនធ្ងន់។ នេះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រេង ការត្រួតពិនិត្យប្រព័ន្ធត្រជាក់ និងការលៃតម្រូវគ្រឿងម៉ាស៊ីន។ ទន្ទឹមនឹងនេះ ក៏មានការសិក្សាអំពីការអាន និងគូសប្លង់គំនូសបច្ចេកទេសដើម្បីអាចដំឡើង ឬជួសជុលគ្រឿងយន្តឱ្យបានត្រឹមត្រូវ។ វាគឺជាជំនាញដ៏សំខាន់មួយសម្រាប់វិស្វករ និងអ្នកបច្ចេកទេសមេកានិច។ សម្រាប់មេរៀនប្រព័ន្ធបញ្ជូនថាមពលវិញ រៀនអំពីប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធខ្យល់ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងរោងចក្រ។ ចំណែកឱកាសការងារវិញ អាចធ្វើជាជាងមេកានិកយានយន្ត ធ្វើការនៅហ្គារ៉ាសរថយន្ត ក្រុមហ៊ុនចែកចាយរថយន្ត ឬបើកហាងជួសជុលរថយន្តដោយខ្លួនឯង។ មួយវិញទៀត គេអាចធ្វើជាអ្នកបច្ចេកទេសថែទាំរោងចក្រ ធ្វើការនៅក្នុងរោងចក្រផលិតផ្សេងៗ ដើម្បីថែទាំ និងជួសជុលម៉ាស៊ីនផលិតកម្ម។ គេក៏អាចធ្វើការនៅក្នុងក្រុមហ៊ុនសំណង់ កសិកម្ម ឬរ៉ែ ដើម្បីជួសជុល និងថែទាំគ្រឿងចក្រធុនធ្ងន់ ។ សិស្សក៏អាចក្លាយជាវិស្វករមេកានិកបានដែរ ដែលធ្វើការក្នុងក្រុមហ៊ុនរចនា ឬផលិតម៉ាស៊ីន និងឧបករណ៍បច្ចេកទេសផ្សេងៗផងដែរ។ ទាំងវគ្គសិក្សាជំនាញអគ្គិសនី និងមេកានិក ផ្តល់នូវជំនាញជាក់ស្តែងដែលទីផ្សារការងារត្រូវការជាចាំបាច់។ ការជ្រើសរើសរវាងវគ្គសិក្សាទាំងពីរនេះ គួរតែផ្អែកលើចំណង់ចំណូលចិត្ត និងសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក